នៅក្នុងវប្បធម៌ខ្មែរដែលសម្បូរទៅដោយជំនឿអរូបិយ និងការគោរពដ៏ខ្ជាប់ខ្ជួនចំពោះពិភពវិញ្ញាណ ការហួចនៅពេលយប់មិនមែនជាទង្វើធម្មតានោះទេ។ ផ្ទុយទៅវិញ ទង្វើនេះត្រូវបានគេចាត់ទុកថាជារឿង អពមង្គល យ៉ាងធ្ងន់ធ្ងរ ដែលអាចទាក់ទាញវិញ្ញាណអាក្រក់ឲ្យចូលមកជិត ដែលជាជំនឿដ៏ចាក់ឫសជ្រៅក្នុងផ្នត់គំនិតខ្មែរតាំងពីយូរលង់ណាស់មកហើយ។ ជំនឿនេះមិនត្រឹមតែជាការយល់ឃើញផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ។ វាជាផ្នែកមួយដ៏សំខាន់នៃជំនឿប្រពៃណីរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស្មុគស្មាញ និងស៊ីជម្រៅរវាងមនុស្ស និងធម្មជាតិ ព្រមទាំងពិភពដែលមើលមិនឃើញ។ ការហួចនៅពេលយប់ អាចបង្កជាការភ័យខ្លាចយ៉ាងខ្លាំងដល់អ្នកដែលជឿជាក់លើវត្តមាននៃវិញ្ញាណព្រាយបិសាចដែលតែងតែលងបន្លាចមនុស្ស និងបង្កភាពវឹកវរ។ បើតាមការបកស្រាយពីអ្នកជំនាញវប្បធម៌ និងជនជាតិភាគតិច ជំនឿនេះបានកើតចេញពីការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅរវាងសំឡេងហួច ភពងងឹត និងពិភពវិញ្ញាណ ដែលជាធាតុផ្សំដ៏សំខាន់នៃជំនឿបែបអរូបី។ ប្រជាជនខ្មែរជាច្រើនជំនាន់បានទទួលមរតកនូវជំនឿដ៏អស្ចារ្យនេះដែលបន្តវេនពីដូនតា ដែលជាការបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លានៃរឿងព្រេងបុរាណ រឿងនិទានប្រជាប្រិយ និងក្បួនតម្រាពីបុរាណ។ រឿងរ៉ាវទាំងនេះត្រូវបាននិទានបន្តគ្នាពីមួយជំនាន់ទៅមួយជំនាន់ ជាការអប់រំ ការក្រើនរំលឹក និងជាការពង្រឹងតម្លៃសីលធម៌នៅក្នុងសហគមន៍។ ជំនឿលើការហួចនៅពេលយប់ថាជាការអញ្ជើញវិញ្ញាណអាក្រក់បានផុសចេញពីទស្សនៈដែលយល់ឃើញថា សំឡេងហួចមានលក្ខណៈប្លែក មុតស្រួច និងអាច ទាក់ទាញថាមពលអវិជ្ជមាន ពីពិភពផ្សេងៗ ដែលអាចទាក់ទាញអ្វីដែលមើលមិនឃើញ។ ពេលរាត្រីដែលគ្របដណ្ដប់ដោយភាពងងឹតសូន្យឈឹង ត្រូវបានគេជឿថាជាដែនរបស់វិញ្ញាណអាក្រក់ បិសាច និងអមនុស្ស ហើយការបញ្ចេញសំឡេងហួចក្នុងអំឡុងពេលនេះអាចជាការបំពានដ៏ធ្ងន់ធ្ងរលើដែនរបស់ពួកគេ។ យោងតាមជំនឿបុរាណ វិញ្ញាណអាក្រក់តែងតែស្វែងរកឱកាសដើម្បីជ្រៀតជ្រែកក្នុងពិភពមនុស្ស រកពេលបន្លាច បង្កភាពវឹកវរ និងធ្វើបាបមនុស្ស។ ការហួចនៅពេលយប់អាចត្រូវបានគេបកស្រាយថាជាសញ្ញាមួយដែលប្រាប់ដល់វិញ្ញាណទាំងនោះឲ្យដឹងថាមានវត្តមានមនុស្សនៅទីនោះ ហើយអាចជាការអញ្ជើញដោយមិនដឹងខ្លួនឲ្យពួកគេចូលមកជិត និងបង្កហេតុ។ ជំនឿនេះក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការនាំមកនូវ សំណាងអាក្រក់ ឬគ្រោះថ្នាក់ ដល់បុគ្គល ឬក្រុមគ្រួសារផងដែរ។ វាប្រៀបដូចជាការអញ្ជើញរឿងអាក្រក់ឲ្យចូលមកក្នុងជីវិតដែលធ្វើឲ្យមានផលវិបាកជាច្រើន រាប់តាំងពីជំងឺ ការបាត់បង់ទ្រព្យសម្បត្តិ ការបែកបាក់គ្រួសារ រហូតដល់គ្រោះថ្នាក់ចរាចរណ៍ ឬសូម្បីតែស្លាប់បាត់បង់ជីវិត។ ឪពុកម្ដាយ ជីដូនជីតា និងមនុស្សចាស់ក្នុងសហគមន៍ តែងតែបង្រៀនកូនៗអំពីជំនឿនេះតាំងពីតូច ដើម្បីឲ្យពួកគេចេះប្រុងប្រយ័ត្ន និងគោរពតាមសុជីវធម៌ក្នុងការរស់នៅ ដែលជាផ្នែកមួយនៃការអប់រំដ៏សំខាន់។ ការបង្រៀននេះមិនត្រឹមតែជាការណែនាំអំពីអាកប្បកិរិយាដែលគួរជៀសវាងប៉ុណ្ណោះទេ តែជាផ្នែកមួយនៃការអប់រំសីលធម៌ និងការបណ្ដុះបណ្ដាល ការប្រុងប្រយ័ត្ន យ៉ាងខ្ពស់នៅក្នុងសង្គមខ្មែរ។ គោលបំណងចម្បងគឺដើម្បីបណ្ដុះគំនិតឲ្យចេះប្រុងប្រយ័ត្នចំពោះអ្វីដែលមិនអាចមើលឃើញដោយភ្នែកទទេ និងដើម្បីជៀសវាងរាល់សកម្មភាពដែលអាចនាំមកនូវគ្រោះថ្នាក់ ឬភាពអពមង្គល។ វាក៏ជាការលើកទឹកចិត្តឲ្យមានការគោរពចំពោះបរិស្ថានជុំវិញខ្លួនផងដែរ មិនថានៅទីជនបទ ឬទីក្រុង ហើយជាពិសេសគឺការគោរពចំពោះភាពស្ងប់ស្ងាត់នៅពេលយប់។ ជំនឿនេះក៏ត្រូវបានប្រើប្រាស់ជាវិធីសាស្ត្របង្រៀនកុមារឲ្យចេះ រក្សាសណ្ដាប់ធ្នាប់ និងមិនបង្កសំឡេងរំខាននៅពេលយប់ដែលអាចរំខានដល់អ្នកដទៃ ឬអ្នកជិតខាង ដែលជាការបង្ហាញពីសុជីវធម៌សង្គម។ ជំនឿលើការហួចនៅពេលយប់នេះមិនមែនគ្រាន់តែជាការហាមឃាត់សាមញ្ញ ឬជាអបិយជំនឿគ្មានមូលដ្ឋាននោះទេ តែវាមានសារៈសំខាន់យ៉ាងជ្រាលជ្រៅក្នុងវប្បធម៌ខ្មែរ។ វាបង្ហាញពីទំនាក់ទំនងដ៏ស្មុគស្មាញ និងស៊ីជម្រៅរវាងមនុស្ស និងពិភពអរូបិយ ដែលជាផ្នែកមួយមិនអាចកាត់ផ្ដាច់បានពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរតាំងពីយូរយារណាស់មកហើយ។ ជំនឿនេះក៏ឆ្លុះបញ្ចាំងពីការប្រុងប្រយ័ត្នខ្ពស់របស់ប្រជាជនខ្មែរចំពោះធម្មជាតិ និងអ្វីដែលនៅក្រៅពីការយល់ដឹងរបស់មនុស្ស ជាពិសេសគឺ បាតុភូតអរូបី ឬព្រឹត្តិការណ៍ដែលមិនអាចពន្យល់បានដោយវិទ្យាសាស្ត្រ។ ការជឿជាក់លើរឿងបែបនេះក៏ជាផ្នែកមួយដ៏សំខាន់នៃការអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ ដែលបានបន្សល់ទុកពីបុព្វបុរសដ៏ឈ្លាសវៃ។ ជំនឿនេះបង្រៀនឲ្យមនុស្សចេះរស់នៅដោយមានការប្រុងប្រយ័ត្នខ្ពស់ និងចេះគោរពចំពោះជំនឿដូនតា ដែលបានកសាងឡើងដើម្បីការពារសហគមន៍ និងធានានូវភាពសុខសាន្ត។ វាជាការរំលឹកមួយអំពីសារៈសំខាន់នៃការយល់ដឹងពីប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ដែលជាឫសគល់នៃអរិយធម៌ខ្មែរដ៏រុងរឿង។ ជំនឿនេះបង្ហាញឲ្យឃើញពីភាពសម្បូរបែប ភាពស្មុគស្មាញ និងភាពស៊ីជម្រៅនៃវប្បធម៌ខ្មែរ ដែលជាការបន្សល់ទុកពីបុព្វបុរស ហើយបន្តមានឥទ្ធិពលរហូតមកដល់បច្ចុប្បន្ន។ ប្រជាជនខ្មែរតែងតែគោរពប្រណិប័តន៍នូវជំនឿទាំងនេះយ៉ាងខ្ជាប់ខ្ជួន ជាពិសេសនៅតាមតំបន់ជនបទ ដែលការរស់នៅនៅតែពឹងផ្អែកយ៉ាងខ្លាំងលើធម្មជាតិ និងជំនឿ។ វាបានក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិសាស្ត្រ អត្តសញ្ញាណជាតិ និង ទស្សនវិជ្ជាជីវិត ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងរឿងព្រេងនិទាន ប្រវត្តិសាស្ត្រ និងសីលធម៌សង្គម។ ការសិក្សាអំពីជំនឿនេះអាចជួយឲ្យយើងយល់កាន់តែច្បាស់ពីរបៀបគិត របៀបរស់នៅ និង ទស្សនៈពិភពលោក របស់ប្រជាជនខ្មែរ ដែលជាមូលដ្ឋានគ្រឹះនៃអរិយធម៌ដ៏យូរលង់ និងគួរឲ្យស្ងើចសរសើរ។ ជំនឿលើការហួចនៅពេលយប់នៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតប្រចាំថ្ងៃរបស់ប្រជាជនមួយចំនួនធំ មិនថានៅទីក្រុង ឬទីជនបទ។ អ្នកខ្លះនៅតែជៀសវាងការហួចនៅពេលយប់យ៉ាងតឹងរ៉ឹងដើម្បីកុំឲ្យជួបនឹងរឿងអាក្រក់ ឬវិញ្ញាណមិនល្អ ព្រោះតែការភ័យខ្លាច។ នេះជាការបង្ហាញពីភាពចាក់ឫសជ្រៅនៃជំនឿបុរាណក្នុងចិត្តគំនិតរបស់មនុស្ស ដែលពិបាកនឹងលុបបំបាត់ ទោះបីមានការអប់រំទំនើបយ៉ាងណាក៏ដោយ។ ហើយទោះបីជាមានការបកស្រាយបែបវិទ្យាសាស្ត្រអំពីបាតុភូតផ្សេងៗ និងការអប់រំទំនើបយ៉ាងទូលំទូលាយក៏ដោយ ក៏ជំនឿទាំងនេះនៅតែមានឥទ្ធិពលយ៉ាងខ្លាំងក្លាលើការសម្រេចចិត្ត អាកប្បកិរិយា និងទម្លាប់ប្រចាំថ្ងៃរបស់ប្រជាជន។ នៅក្នុងតំបន់ជនបទ ជាពិសេស ជំនឿបែបនេះនៅតែត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួន និងបន្តអនុវត្តជាក់ស្ដែងក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ។ ក្មេងៗត្រូវបានបង្រៀនតាំងពីតូចឲ្យជៀសវាងការហួចនៅពេលយប់ ជាផ្នែកមួយនៃការបណ្ដុះបណ្ដាលអប់រំនៅក្នុងគ្រួសារ ដែលជាការបន្សល់ទុកពីដូនតាដ៏មានតម្លៃ។ ជំនឿនេះបានក្លាយទៅជាទម្លាប់ប្រចាំថ្ងៃដែលមនុស្សជាច្រើនមិនបានចាប់អារម្មណ៍ថាវាជាជំនឿបុរាណនោះទេ តែវាជាផ្នែកមួយនៃជីវិតធម្មតា និងជាការប្រុងប្រយ័ត្ន។ វាជាការបង្ហាញពីភាពរឹងមាំនៃប្រពៃណីនៅក្នុងសង្គមដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ហើយនៅតែរក្សាបាននូវឫសគល់វប្បធម៌ដ៏រឹងមាំរបស់ខ្លួន។ ការបន្តរក្សាជំនឿនេះក៏ជាវិធីមួយដើម្បីថែរក្សាអត្តសញ្ញាណវប្បធម៌ផងដែរ ដែលជាចំណុចពិសេសរបស់ប្រជាជាតិមួយ។ ជំនឿលើការហួចនៅពេលយប់នេះមិនមែនគ្រាន់តែជាការហាមឃាត់មួយមុខនោះទេ តែវាបង្កប់នូវ តម្លៃសីលធម៌ ការអប់រំ ការប្រុងប្រយ័ត្ន និងការគោរពចំពោះពិភពដែលមើលមិនឃើញ ដែលបានបន្សល់ទុកពីដូនតាខ្មែរ។ ការបន្តអភិរក្ស និងស្វែងយល់ពីជំនឿទាំងនេះ គឺជាកត្តាចាំបាច់ដើម្បីរក្សាបាននូវអត្តសញ្ញាណវប្បធម៌ និងភាពសម្បូរបែបនៃសង្គមខ្មែរនាពេលអនាគត។